និស្សិតដែលផ្លាស់ពីខេត្តឆ្ងាយៗមកបន្តការសិក្សានៅរាជធានីភ្នំពេញ តែងជួបប្រទះបញ្ហាប្រឈមជាច្រើនដែលទាមទារការសម្របខ្លួនខ្ពស់។ បញ្ហាទាំងនេះអាចបែងចែកជាបីក្រុមធំៗគឺ បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ បញ្ហាប្រឈមផ្នែកសង្គម និងផ្លូវចិត្ត និងបញ្ហាប្រឈមផ្នែកសិក្សា។ បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុថ្លៃចំណាយខ្ពស់ ការចំណាយលើការស្នាក់នៅដូចជា ផ្ទះជួល ម្ហូបអាហារ ការធ្វើដំណើរ និងថ្លៃសិក្សា មានភាពខ្ពស់ជាងនៅតាមបណ្តាខេត្ត។ នេះជាបន្ទុកធ្ងន់សម្រាប់គ្រួសារដែលមានជីវភាពមធ្យម។ ការចំណាយខ្ពស់ពិតជាបញ្ហាប្រឈមធំបំផុតមួយសម្រាប់និស្សិតមកពីខេត្តឆ្ងាយៗ។ ពួកគេត្រូវជួបប្រទះនឹងការចំណាយដ៏ច្រើនលើសលប់លើវិស័យសំខាន់ៗមួយចំនួន។ ដូចជានិស្សិតភាគច្រើនត្រូវជួលផ្ទះ ឬបន្ទប់ស្នាក់នៅ ដែលមានតម្លៃខ្ពស់ជាងនៅតាមខេត្ត។ ថ្លៃផ្ទះជួលនៅទីក្រុងភ្នំពេញតែមួយមុខ ក៏អាចស្មើនឹងចំណាយប្រចាំខែរបស់គ្រួសារនៅតាមជនបទដែរ។ តម្លៃម្ហូបអាហារនៅទីក្រុងភ្នំពេញមានតម្លៃថ្លៃជាងនៅតាមបណ្តាខេត្ត។ និស្សិតត្រូវចំណាយច្រើនលើការហូបចុកជាប្រចាំ ដែលជាបន្ទុកដ៏ធ្ងន់សម្រាប់ពួកគេ។ និស្សិតត្រូវចំណាយលើការធ្វើដំណើរពីកន្លែងស្នាក់នៅទៅសាលារៀនជារៀងរាល់ថ្ងៃ។ ប្រសិនបើនិស្សិតមិនមានម៉ូតូផ្ទាល់ខ្លួនទេ ពួកគេត្រូវចំណាយលើការប្រើប្រាស់យាន្តជំនិះឈ្នួលមួយចំនួន ដូចជាការជិះតុកតុក ឬ ផាសអេបជាដើម ដែលធ្វើឲ្យការចំណាយកាន់តែខ្ពស់។ ក្រៅពីថ្លៃសិក្សា និស្សិតក៏ត្រូវចំណាយលើសៀវភៅ ឧបករណ៍សិក្សា និងការងារស្រាវជ្រាវផ្សេងៗទៀតផងដែរ។ បញ្ហាប្រឈមទាំងនេះទាមទារឲ្យនិស្សិតត្រូវស្វែងរកការងារក្រៅម៉ោងដើម្បីផ្គត់ផ្គង់ការចំណាយ ឬពឹងផ្អែកលើជំនួយពីគ្រួសារទាំងស្រុង ដែលជួនកាលមិនគ្រប់គ្រាន់។ និស្សិតខ្លះត្រូវរកការងារក្រៅម៉ោងដើម្បីផ្គត់ផ្គង់ការចំណាយ ប៉ុន្តែឱកាសការងារទាំងនោះមានកម្រិត ហើយជួនកាលមិនសមស្របនឹងកាលវិភាគសិក្សា។ បញ្ហានេះពិតជាមានផលប៉ះពាល់ខ្លាំងដល់និស្សិតមកពីខេត្តឆ្ងាយ។ ការស្វែងរកការងារក្រៅម៉ោងដែលត្រូវនឹងកាលវិភាគសិក្សា និងផ្តល់ប្រាក់ចំណូលគ្រប់គ្រាន់ គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ដើម្បីដោះស្រាយបញ្ហានេះ និស្សិតអាចសាកល្បងវិធីមួយចំនួន។ ដូចជាការធ្វើការងារក្រៅម៉ោងដែលទាក់ទងនឹងមុខវិជ្ជាដែលកំពុងសិក្សា អាចជួយបង្កើនបទពិសោធន៍ការងារ និងមានប្រយោជន៍ដល់ការងារនាពេលអនាគត។ ការសុំជំនួយពីមិត្តភក្តិ ឬបងប្អូនដែលរស់នៅភ្នំពេញ ក៏អាចជួយឲ្យមានឱកាសរកការងារបានដែរ។ និស្សិតអាចស្វែងរកការងារដែលអនុញ្ញាតឲ្យធ្វើការជាក្រុម ដើម្បីមានភាពបត់បែនក្នុងកាលវិភាគ។ បញ្ហាប្រឈមផ្នែកសង្គម និងផ្លូវចិត្តគឺជាកត្តាមួយដ៏សំខាន់ដែលនិស្សិតមកពីខេត្តឆ្ងាយៗតែងតែជួបប្រទះនៅពេលពួកគេចាប់ផ្ដើមជីវិតសិក្សានៅទីក្រុង។ បញ្ហាទាំងនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សា និងសុខភាពផ្លូវចិត្តរបស់ពួកគេ។ ភាពឯកកោ និងភាពខុសប្លែកនិស្សិតដែលទើបផ្លាស់មកថ្មីៗ អាចមានអារម្មណ៍ឯកកោ និងនឹកផ្ទះយ៉ាងខ្លាំង ព្រោះត្រូវរស់នៅឆ្ងាយពីក្រុមគ្រួសារ និងមិត្តភ័ក្តិនៅស្រុកកំណើត។ របៀបរស់នៅនៅទីក្រុង និងនៅតាមខេត្តមានភាពខុសគ្នាខ្លាំង។ និស្សិតត្រូវប្រឈមនឹងការសម្របខ្លួនទៅនឹងរបៀបរស់នៅថ្មី ដូចជាការបរិភោគអាហារ និងការធ្វើដំណើរជាដើម។ ភាពតានតឹង និងការប្រកួតប្រជែងបរិយាកាសសិក្សានៅមហាវិទ្យាល័យមានលក្ខណៈប្រកួតប្រជែងខ្ពស់ ដែលអាចបង្កឲ្យមានភាពតានតឹង។ និស្សិតខ្លះមានអារម្មណ៍ថាត្រូវតែមានមិត្តភ័ក្តិច្រើន ហើយត្រូវតែចូលរួមគ្រប់សកម្មភាពទាំងអស់ដើម្បីឲ្យសមនឹងគេ។ សម្ពាធទាំងនេះអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។ ការបាត់បង់ទំនុកចិត្តលើខ្លួនឯងនិស្សិតមួយចំនួនអាចបាត់បង់ទំនុកចិត្តលើខ្លួនឯងនៅពេលពួកគេប្រៀបធៀបខ្លួនឯងជាមួយមិត្តភ័ក្តិដែលរស់នៅទីក្រុង។ និស្សិតខ្លះមានការលំបាកក្នុងការបង្កើតទំនាក់ទំនងជាមួយមិត្តភ័ក្តិថ្មី ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនឯងមិនសូវមានតម្លៃ។ និស្សិតដែលទើបផ្លាស់មកថ្មីៗ អាចមានអារម្មណ៍ឯកកោព្រោះត្រូវនៅឆ្ងាយពីគ្រួសារ និងមិត្តភ័ក្តិនៅស្រុកកំណើត។ ការសម្របខ្លួនទៅនឹងបរិយាកាសថ្មី របៀបរស់នៅ និងទម្លាប់ប្រចាំថ្ងៃរបស់មនុស្សនៅទីក្រុង អាចជាការលំបាកសម្រាប់និស្សិតមួយចំនួន។ ភាពតានតឹងកើតចេញពីការសិក្សា ការងារក្រៅម៉ោង និងការចំណាយខ្ពស់ អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់និស្សិត។ បញ្ហាប្រឈមផ្នែកសិក្សានិស្សិតដែលមកពីខេត្តឆ្ងាយៗដើម្បីបន្តការសិក្សានៅទីក្រុង តែងជួបប្រទះបញ្ហាប្រឈមផ្នែកសិក្សាជាច្រើន ដែលទាមទារឲ្យពួកគេមានការតស៊ូ និងការសម្របខ្លួនខ្ពស់។ បញ្ហាទាំងនោះរួមមាន គុណភាពសិក្សាខុសគ្នា គឺជាបញ្ហាប្រឈមដ៏ធំមួយដែលនិស្សិតមកពីខេត្តតែងតែជួបប្រទះនៅពេលបន្តការសិក្សានៅសកលវិទ្យាល័យនៅឯទីក្រុង។ មូលហេតុនៅតាមសាលារៀននៅជនបទ ការខ្វះខាតធនធានដូចជាសៀវភៅ បណ្ណាល័យ និងបច្ចេកវិទ្យាទំនើប (កុំព្យូទ័រ និងអ៊ីនធឺណិត) ធ្វើឲ្យនិស្សិតមានមូលដ្ឋានគ្រឹះខ្សោយ។ វិធីសាស្រ្តបង្រៀននៅតាមខេត្តមួយចំនួនអាចមិនទាន់សម័យ ឬមិនសូវផ្តល់ឱកាសឲ្យនិស្សិតបានចូលរួមផ្ទាល់ ដែលធ្វើឲ្យពួកគេមិនសូវមានជំនាញក្នុងការដោះស្រាយបញ្ហា។ ផលប៉ះពាល់និស្សិតដែលមកពីខេត្តឆ្ងាយអាចមានការលំបាកក្នុងការសម្របខ្លួនទៅនឹងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យដែលទាមទារការស្រាវជ្រាវ និងការងារជាក្រុមខ្ពស់។ ភាពតានតឹងកើតចេញពីការប្រកួតប្រជែងខ្ពស់ និងការភ័យខ្លាចថាមិនអាចតាមទាន់មិត្តភ័ក្តិអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់និស្សិត។ ដំណោះស្រាយនិស្សិតអាចចុះឈ្មោះចូលរៀនវគ្គសិក្សាបន្ថែម ឬស្វែងរកគ្រូជំនួយដើម្បីពង្រឹងចំណេះដឹងរបស់ពួកគេ។ ការបង្កើតក្រុមសិក្សាជាមួយមិត្តភ័ក្តិអាចជួយឲ្យនិស្សិតរៀនសូត្រពីគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហាជាមួយគ្នា។ និស្សិតអាចសុំជំនួយពីគ្រូបង្រៀន ឬទីប្រឹក្សាសិស្សនៅសាកលវិទ្យាល័យដើម្បីដោះស្រាយបញ្ហាដែលពួកគេកំពុងជួបប្រទះ។ និស្សិតខ្លះមកពីសាលារៀននៅតាមខេត្ត ដែលមានកម្រិតបង្រៀនខុសពីសាលារៀននៅទីក្រុង។ នេះអាចធ្វើឲ្យពួកគេជួបការលំបាកក្នុងការតាមទាន់មេរៀន ហើយទាមទារការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបំពេញចន្លោះប្រហោងនៃចំណេះដឹង។ កង្វះសម្ភារៈសិក្សា គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់និស្សិតជាច្រើន ជាពិសេសអ្នកដែលមកពីខេត្តឆ្ងាយៗ។ បញ្ហានេះអាចជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលនៃការសិក្សារបស់ពួកគេ។ និស្សិតដែលគ្មានសៀវភៅ ឬសម្ភារៈសិក្សាគ្រប់គ្រាន់ ពិបាកយល់អំពីខ្លឹមសារមេរៀន ហើយមិនអាចស្រាវជ្រាវបន្ថែមបាន។ នេះធ្វើឲ្យការសិក្សារបស់ពួកគេមានភាពយឺតយ៉ាវ។ នៅក្នុងយុគសម័យទំនើបនេះ បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សា។ និស្សិតដែលគ្មានកុំព្យូទ័រយួរដៃ ឬទូរសព្ទឆ្លាតវៃអាចបាត់បង់ឱកាសក្នុងការចូលរួមវគ្គសិក្សាតាមអ៊ីនធឺណិត ឬស្រាវជ្រាវព័ត៌មានថ្មីៗ។ ការទិញសម្ភារៈសិក្សាដូចជាសៀវភៅ ប៊ិច ឬកុំព្យូទ័រ ជាដើម តម្រូវឲ្យមានការចំណាយច្រើន ដែលជាបន្ទុកធ្ងន់សម្រាប់គ្រួសារដែលមានជីវភាពក្រីក្រឬមធ្យម។ ដំណោះស្រាយដើម្បីដោះស្រាយបញ្ហានេះនិស្សិតអាចខ្ចីសៀវភៅ ឬប្រើប្រាស់កុំព្យូទ័រនៅតាម បណ្ណាល័យសាធារណៈ ឬបណ្ណាល័យសាលាដោយឥតគិតថ្លៃ។ និស្សិតអាចស្វែងរក កម្មវិធីផ្តល់ជំនួយ ឬអាហារូបករណ៍ពីអង្គការផ្សេងៗដែលផ្តល់សម្ភារៈសិក្សា ឬកុំព្យូទ័រ។ មានកម្មវិធីអប់រំ និងធនធានសិក្សាជាច្រើននៅលើអ៊ីនធឺណិតដែលនិស្សិតអាចប្រើប្រាស់ដោយមិនគិតថ្លៃ។ និស្សិតខ្លះមិនមានលទ្ធភាពទិញសម្ភារៈសិក្សាទំនើបដូចជា កុំព្យូទ័រយួរដៃ ឬស្មាតហ្វូនល្អៗ ដែលអាចជះឥទ្ធិពលដល់ការស្រាវជ្រាវ និងការសិក្សាឌីជីថលរបស់ពួកគេ។ ការប្រកួតប្រជែងខ្ពស់គឺជាបញ្ហាប្រឈមដ៏ធំមួយដែលនិស្សិតមកពីខេត្តឆ្ងាយត្រូវជួបប្រទះនៅពេលសិក្សានៅរាជធានី។ ការប្រកួតប្រជែងនេះមិនត្រឹមតែកើតឡើងនៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងបរិយាកាសសង្គម និងការងារផងដែរ។ ហេតុផលនៃការប្រកួតប្រជែងខ្ពស់មហាវិទ្យាល័យនៅទីក្រុងមាននិស្សិតចូលរៀនច្រើន ដែលធ្វើឱ្យការប្រកួតប្រជែងដើម្បីទទួលបានពិន្ទុល្អ និងឱកាសផ្សេងៗមានភាពតានតឹង។ និស្សិតខ្លះនៅទីក្រុងមានមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំជាង ដែលអាចធ្វើឱ្យនិស្សិតមកពីខេត្តមានអារម្មណ៍ថាលំបាកក្នុងការតាមទាន់។ និស្សិតនៅទីក្រុងមានឱកាសប្រើប្រាស់សម្ភារៈសិក្សាទំនើបៗ និងទទួលបានព័ត៌មានថ្មីៗលឿនជាង ដែលជាគុណសម្បត្តិមួយក្នុងការសិក្សា។ ដំណោះស្រាយដើម្បីដោះស្រាយបញ្ហាប្រឈមនិស្សិតអាចសុំជំនួយពីគ្រូ ឬមិត្តភ័ក្តិនៅក្នុងថ្នាក់នៅពេលដែលពួកគេមិនយល់ពីមេរៀនណាមួយ។ ការសិក្សាជាក្រុមជាមួយមិត្តភ័ក្តិអាចជួយឱ្យនិស្សិតផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក។ ការចូលរួមក្នុងសកម្មភាពបន្ថែមដូចជាក្លឹបសិក្សា ឬសិក្ខាសាលាអាចជួយពង្រឹងចំណេះដឹង និងជំនាញថ្មីៗ។ មហាវិទ្យាល័យនៅទីក្រុងមាននិស្សិតច្រើន ហើយការប្រកួតប្រជែងក៏មានភាពខ្លាំងក្លាដែរ។ និស្សិតត្រូវប្រឹងប្រែងខ្លាំងដើម្បីទទួលបានលទ្ធផលល្អ ដែលអាចបង្កជាភាពតានតឹង។ និស្សិតដែលទើបមកពីខេត្តថ្មីៗ អាចមានការលំបាកក្នុងការស្វែងរកព័ត៌មានអំពីវគ្គសិក្សា អាហារូបករណ៍ ឬការប្រឹក្សាពីគ្រូបង្រៀន។ ទោះជាយ៉ាងណា បញ្ហាប្រឈមទាំងនេះមិនមែនជាឧបសគ្គដែលមិនអាចជម្នះបានឡើយ។ ការតស៊ូព្យាយាម ការបង្កើតមិត្តភក្តិថ្មី និងការប្រើប្រាស់ធនធានដែលមាននៅតាមសាកលវិទ្យាល័យ អាចជួយឲ្យនិស្សិតទទួលបានជោគជ័យក្នុងការសិក្សា។ ការមានគោលដៅច្បាស់លាស់ ការតស៊ូ និងការសុំជំនួយពីមិត្តភ័ក្តិ ឬគ្រួសារ គឺជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចក្តីស្រមៃរបស់ពួកគេ។